វិស័យផលិតផល និងសេវាកម្មសម្រស់ គ្រឿងសម្អាង នៅក្នុងប្រទេសកម្ពុជា កំពុងតែបង្ហាញពីសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើនលើសលប់ពីសំណាក់ប្រជាជន ជាពិសេសស្រ្តីវ័យក្មេង។ ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាជន ឥទ្ធិពលនៃការប្រើប្រាស់បណ្ដាញសង្គម និងការយល់ដឹងកាន់តែខ្ពស់អំពីការថែរក្សាសម្រស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើននេះ។ បច្ចុប្បន្ន ទីផ្សារគ្រឿងសម្អាងនៅកម្ពុជាត្រូវបានត្រួតត្រាដោយផលិតផលនាំចូលពីបរទេស ជាពិសេសពីប្រទេសកូរ៉េខាងត្បូង និងចិន។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនៃការប្រើប្រាស់ផលិតផលក្នុងស្រុកក៏កំពុងតែចាប់ផ្ដើមកើនឡើងផងដែរ ដោយសារការគាំទ្រផលិតផលខ្មែរ និងការជឿទុកចិត្តលើគុណភាពផលិតផលដែលផលិតដោយសហគ្រិនក្នុងស្រុក។ ក្នុងនោះក៏មានកត្តាផ្សេងដែលជំរុញកំណើនវិស័យគ្រឿងសម្អាងនេះផងដែរ។ ការកើនឡើងនូវប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាជនមានលទ្ធភាពចំណាយកាន់តែច្រើនលើផលិតផល និងសេវាកម្មសម្រស់។ ការថែរក្សាសម្រស់មិនមែនជាវត្ថុប្រណីតទៀតទេ ប៉ុន្តែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើន។ បណ្ដាញសង្គមដូចជា ហ្វេសបុក តីកតុក អុីនស្តាក្រាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មសម្រស់។ ការផ្សាយពាណិជ្ជកម្មតាមរយះអ្នកបង្កើតមាតិការ និងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តទិញរបស់អតិថិជន។ ប្រជាជនកាន់តែមានការយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាស្បែក និងសុខភាព ដើម្បីរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ។ នេះបានជំរុញឱ្យមានតម្រូវការផលិតផលថែរក្សាស្បែក ផលិតផលប្រឆាំងភាពចាស់ និងផលិតផលធម្មជាតិកាន់តែច្រើន។ ការលក់ផលិតផលគ្រឿងសម្អាងតាមរយៈប្រព័ន្ធអនឡាញបានរីកចម្រើនយ៉ាងឆាប់រហ័ស ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញពីគ្រប់ទីកន្លែង។ ហាងលក់គ្រឿងសម្អាងអនឡាញជាច្រើនបានលេចឡើង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ ទោះបីជាទីផ្សារគ្រឿងសម្អាងនៅកម្ពុជាមានសក្ដានុពលខ្ពស់ក៏ដោយ ប៉ុន្តែសមត្ថភាពក្នុងការផលិតផលិតផលគ្រឿងសម្អាងនៅក្នុងប្រទេសនៅតែមានកម្រិតនៅឡើយ។ ភាគច្រើននៃផលិតផលដែលមាននៅលើទីផ្សារ គឺត្រូវបាននាំមកពីនាំចូលពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការខិតខំប្រឹងប្រែងពីសំណាក់សហគ្រិនខ្មែរមួយចំនួនក្នុងការបង្កើត និងផលិតគ្រឿងសម្អាងផ្ទាល់ខ្លួន។ ក្នុងនោះ ចំពោះឧបសគ្គ និងឱកាសក្នុងការអភិវឌ្ឍន៍សមត្ថភាពផលិតក៏មានច្រើនផងដែរ។ ឧបសគ្គផ្នែកកង្វះបច្ចេកវិទ្យា និងចំណេះដឹង ដោយការផលិតគ្រឿងសម្អាងតម្រូវឱ្យមានបច្ចេកវិទ្យាទំនើប ឧបករណ៍មន្ទីរពិសោធន៍ និងចំណេះដឹងជំនាញផ្នែកគីមីវិទ្យា និងគ្រឿងផ្សំ។ កម្ពុជានៅមានកម្រិតនៅឡើយលើផ្នែកនេះ។ វត្ថុធាតុដើមជាច្រើនសម្រាប់ផលិតគ្រឿងសម្អាងត្រូវតែនាំចូល ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់។ ផលិតផលនាំចូលមានភាពសម្បូរបែប និងមានម៉ាកយីហោល្បីៗ ដែលធ្វើឱ្យផលិតផលក្នុងស្រុកពិបាកក្នុងការប្រកួតប្រជែង។ ការទទួលបានការអនុញ្ញាត និងការបញ្ជាក់គុណភាពពីក្រសួងសុខាភិបាលតម្រូវឱ្យមានការបំពេញតាមលក្ខខណ្ឌតឹងរ៉ឹង ដែលជាបញ្ហាប្រឈមសម្រាប់អ្នកផលិតខ្នាតតូច។ ចំណែកឱកាសវិញគឺ ប្រជាជនកម្ពុជាកាន់តែមានមោទកភាព និងគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ។ កម្ពុជាមានធនធានធម្មជាតិសម្បូរបែបដែលអាចយកមកធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសម្អាងធម្មជាតិដូចជា រុក្ខជាតិឱសថ ផ្លែឈើ និងប្រេងធម្មជាតិ។ តម្រូវការគ្រឿងសម្អាងមានការកើនឡើងឥតឈប់ឈរ ដែលផ្ដល់ឱកាសដល់អ្នកផលិតក្នុងស្រុកក្នុងការបំពេញចន្លោះប្រហោងទីផ្សារ។ ការជំរុញការផលិតក្នុងស្រុកនឹងជួយបង្កើតការងារ បង្កើនចំណូលជាតិ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ដើម្បីជំរុញការអភិវឌ្ឍន៍ និងការពង្រីកសមត្ថភាពផលិតផលិតផលគ្រឿងសម្អាងនៅក្នុងប្រទេស កម្ពុជាត្រូវការការវិនិយោគលើផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបង្កើតគោលនយោបាយគាំទ្រសម្រាប់សហគ្រាសក្នុងស្រុក។ ការសហការរវាងវិស័យឯកជន រដ្ឋាភិបាល និងស្ថាប័នអប់រំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើននេះ។ ប្រសិនបើមានការគាំទ្រ និងការវិនិយោគគ្រប់គ្រាន់ វិស័យគ្រឿងសម្អាងនៅកម្ពុជានឹងមានសក្ដានុពលខ្ពស់ក្នុងការរីកចម្រើន និងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគត។